ចាន និងថូធ្វើពីខ្មុកម្រ័ក្សណ៍ គឺជាសិល្បៈប្រពៃណីរបស់ខ្មែរដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយត្រូវបានគេប្រើប្រាស់តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន។ ដែលខ្មុកគឺជាជ័រដែលបានមកពីដើមឈើមួយប្រភេទ ហើយត្រូវបានគេយកមកប្រើសម្រាប់ធ្វើជាថ្នាំពណ៌ការពារ និងលាបលម្អទៅលើគ្រឿងសិប្បកម្ម។ សិល្បៈខ្មុកម្រ័ក្សណ៍បានចាប់ផ្ដើមរីកចម្រើននៅក្នុង សម័យអង្គរ ដែលគេបានប្រើប្រាស់សម្រាប់លម្អលើគ្រឿងសាសនា និងគ្រឿងរាជ្យ។ រឿងរ៉ាវដែលទាក់ទងនឹងសិល្បៈនេះគឺ ការអត់ធ្មត់ និងភាពប៉ិនប្រសប់ របស់ជាងខ្មុកខ្មែរ។ ការធ្វើខ្មុកម្រ័ក្សណ៍នេះ ទាមទារនូវភាពល្អិតល្អន់ និងការយកចិត្តទុកដាក់ខ្ពស់។ ដោយជាងខ្មុកត្រូវឆ្លាក់លំនាំនៅលើវត្ថុដែលត្រូវលាប បន្ទាប់មកលាបជ័រខ្មុកពីលើ ហើយរង់ចាំឱ្យស្ងួត មុននឹងបន្តការងារបន្ទាប់។ សិល្បៈនេះបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយបានក្លាយជាផ្នែកមួយនៃ កេរដំណែលវប្បធម៌ខ្មែរ ដែលនៅតែមានរហូតមកដល់សព្វថ្ងៃនេះ។ ចាន និងថូខ្មុកម្រ័ក្សណ៍ ត្រូវបានផលិតឡើងយ៉ាងល្អិតល្អន់ និងឆ្លងកាត់ដំណាក់កាលជាច្រើន។ វត្ថុធាតុដើមសំខាន់ដែលគេប្រើគឺ ឈើ ឬឫស្សី ជាទម្រង់ដើម បន្ទាប់មកយកទៅលាបដោយ ជ័រខ្មុក ដែលបានមកពីដើមឈើមួយប្រភេទ។ នៅក្នុងដំណើរការនៃការផលិត ចាន និងថូខ្មុកម្រ័ក្សណ៍គឺស្មុគស្មាញ និងទាមទារនូវភាពអត់ធ្មត់ខ្ពស់។ ដោយជាដំបូង ជាងត្រូវចាប់ផ្ដើមពី ការរៀបចំទម្រង់ ដោយឆ្លាក់លំនាំលើឈើ ឬឫស្សី។ បន្ទាប់មក ជាងត្រូវ លាបជ័រខ្មុក ពីលើទម្រង់ដែលបានរៀបចំ ហើយទុកឱ្យវាស្ងួតរយៈពេលយូរ។ ការលាបនេះអាចធ្វើឡើងច្រើនដងដើម្បីឱ្យខ្មុកមានគុណភាពល្អ និងរលោងស្អាត។ ដំណាក់កាលបន្ទាប់គឺ ការរចនាលំនាំ ដែលជាងត្រូវប្រើឧបករណ៍ផ្សេងៗដើម្បីរចនាលំនាំ ឬរូបភាពលើខ្មុកដែលបានលាបរួច ការរចនាលំនាំនេះទាមទារនូវភាពល្អិតល្អន់ខ្លាំង ។ ពេលលាបពណ៌រួច ផលិតផលត្រូវយកទៅ បាញ់ខាត់ ដើម្បីឱ្យវាមានសភាពរលោង និងស្រស់ស្អាត។ ជារួមមក ការផលិតចាន និងថូខ្មុកម្រ័ក្សណ៍គឺជាដំណើរការសិល្បៈដ៏ស្មុគស្មាញដែលបានបង្ហាញពីភាពប៉ិនប្រសប់របស់ជាងខ្មែរក្នុងការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដើម្បីបង្កើតផលិតផលដ៏មានតម្លៃ។ ចាន និងថូខ្មុកម្រ័ក្សណ៍មានច្រើនប្រភេទ ទៅតាមទម្រង់ លំនាំ និងគោលបំណងនៃការប្រើប្រាស់ ដែលអាចបែងចែកជាពីរប្រភេទធំៗ។ ដែលប្រភេទទីមួយគឺ គ្រឿងលម្អ និងវត្ថុតាំងលម្អ ដែលរួមមាន ថូផ្កា ថាស និងវត្ថុតាំងលម្អផ្សេងៗ។ ផលិតផលទាំងនេះត្រូវបានគេប្រើប្រាស់សម្រាប់តុបតែងលម្អក្នុងផ្ទះ ឬការិយាល័យ ដើម្បីបង្ហាញពីសិល្បៈនិងភាពច្នៃប្រឌិតរបស់ជាងខ្មែរ ហើយក៏ត្រូវបានគេប្រើប្រាស់ជាវត្ថុអនុស្សាវរីយ៍ ឬកាដូដ៏មានតម្លៃផងដែរ។ ចំណែកប្រភេទទីពីរគឺ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលរួមមាន ចាន ពែង និងស្លាបព្រា។ វត្ថុទាំងនេះត្រូវបានគេប្រើប្រាស់សម្រាប់ដាក់ចំណីអាហារ ឬជាគ្រឿងតុបតែងលម្អលើតុអាហារ។ ថ្វីត្បិតតែវាជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក៏ពិតមែន តែវាក៏នៅតែមានតម្លៃសិល្បៈនិងភាពស្រស់ស្អាតផងដែរ។ ចាន និងថូខ្មុកម្រ័ក្សណ៍បានបង្ហាញពីភាពច្នៃប្រឌិតរបស់ប្រជាជនខ្មែរក្នុងការផលិតផលិតផលដែលមានគុណភាព និងមានតម្លៃខ្ពស់។ លើសពីនេះ ទៅទៀត ចាន និងថូធ្វើពីខ្មុកម្រ័ក្សណ៍ ត្រូវបានគេទទួលស្គាល់ថាមានគុណភាពខ្ពស់ និងមានគុណសម្បត្តិជាច្រើន។ ដែលផលិតផលខ្មុកម្រ័ក្សណ៍នីមួយៗសុទ្ធតែជាស្នាដៃសិល្បៈដែលឆ្លាក់ដោយដៃដ៏ប៉ិនប្រសប់របស់ជាងខ្មុកខ្មែរ។ លំនាំឆ្លាក់ដ៏ល្អិតល្អន់ និងការរចនាប្លែកៗបានធ្វើឱ្យផលិតផលទាំងនេះមានតម្លៃសិល្បៈខ្ពស់។ រីឯគុណសម្បត្តិបន្ទាប់របស់ ចាន និងថូខ្មុកម្រ័ក្សណ៍គឺ ភាពរឹងមាំនិងប្រើប្រាស់បានយូរអង្វែង។ ជ័រខ្មុកមានលក្ខណៈរឹងមាំ និងធន់នឹងអាកាសធាតុ ដូច្នេះ ផលិតផលទាំងនេះអាចប្រើប្រាស់បានយូរអង្វែងដោយមិនងាយបាក់បែក ឬប្រេះស្រាំឡើយ។ លើសពីនេះ គុណសម្បត្តិមួយទៀតរបស់ ចាន និងថូខ្មុកម្រ័ក្សណ៍គឺវា ជាផលិតផលធម្មជាតិ។ ដោយជ័រខ្មុកជាផលិតផលធម្មជាតិ ដូច្នេះវាមិនមានសារធាតុគីមីដែលបង្កគ្រោះថ្នាក់ឡើយ ហើយមានសុវត្ថិភាពសម្រាប់ប្រើប្រាស់។ គុណសម្បត្តិទាំងនេះបានធ្វើឱ្យចាន និងថូខ្មុកម្រ័ក្សណ៍មិនត្រឹមតែជាសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ តែវាក៏ជាស្នាដៃសិល្បៈដ៏មានតម្លៃដែលបានរួមចំណែកដល់ការអភិរក្សវប្បធម៌ខ្មែរផងដែរ។ ម្យ៉ាងវិញទៀតចាន និងថូធ្វើពីខ្មុកម្រ័ក្សណ៍ មិនត្រឹមតែជាផលិតផលដែលមានតម្លៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រជាជនក្នុងតំបន់ និងសេដ្ឋកិច្ចជាតិផងដែរ។ សិល្បៈខ្មុកម្រ័ក្សណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតការងារ សម្រាប់ជាងខ្មុកនៅតាមតំបន់ជនបទ។ ការធ្វើខ្មុកគឺជាជំនាញមួយដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយវាបានផ្តល់ប្រាក់ចំណូលបន្ថែមដល់គ្រួសារដើម្បីជួយទ្រទ្រង់ជីវភាព។ ក្រៅពីនេះ ផលិតផលខ្មុកម្រ័ក្សណ៍ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុង ការលើកកម្ពស់វិស័យទេសចរណ៍។ ផលិតផលខ្មុកម្រ័ក្សណ៍បានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលការលក់របស់វាបានជួយបង្កើនចំណូលសម្រាប់អាជីវករនៅតាមទីកន្លែងទេសចរណ៍។ ជាងនេះទៅទៀត ការផលិតខ្មុកម្រ័ក្សណ៍បានជួយ ជំរុញផលិតផលសិប្បកម្មរបស់ខ្មែរ ឲ្យកាន់តែរីកចម្រើន ដោយវាបានជួយរក្សា និងលើកកម្ពស់សិល្បៈប្រពៃណីរបស់ខ្មែរ ។ ទន្ទឹមនឹងនេះ បានបើកឱកាសឲ្យផលិតផលខ្មុកម្រ័ក្សណ៍អាច នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការរួមចំណែកដល់ការនាំចេញសិប្បកម្មរបស់កម្ពុជា។ សរុបមក ចាន និងថូខ្មុកម្រ័ក្សណ៍ គឺជាឧទាហរណ៍មួយដ៏ល្អដែលបង្ហាញថា សិប្បកម្មប្រពៃណីក៏អាចរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។